សម្រាប់បន្លែជ្រក់មួយទៀតនោះគឺ ស្ពៃជ្រក់ដែលនិយមញុំាដោយប្រជាជនខ្មែរមានរសជាតិប្រៃនិងផ្អែមបន្តិច អាចញាំជាមួយបាយ ឬម្ហូបចំហុយផ្សេងៗ។ ចំពោះគ្រឿងផ្សំសម្រាប់ស្ពៃជ្រក់មានដូចជា ស្ពៃបៃតឬស្ពៃចិន ទឹកខ្មេះ ស្ករ អំបិល ខ្ទឹមស។ ចំណែកឯរបៀបធ្វើវិញ យេីងត្រូវលាងស្ពៃឱ្យស្អាតរួចទុកឱ្យស្រស់ទឹក អាចកាត់ ឬ ពុះជាពីរឬបី ល្មមនឹងធាងស្ពៃ។ បន្ទាប់មកយេីងលើកវាហាលថ្ងៃឱ្យស្រពាប់រួចសឹមយកវាមកញាត់ដាក់ចូលក្នុងក្រឡ។ ក្រោយមកយេីងដាក់ឆ្នាំងដាំឱ្យក្តៅហេីយដាក់ស្ករត្នោតចូលកូរវាឱ្យឡើងខាប់ជះក្លិនឈ្ងុយសឹមដាក់ទឹកប្រាំលីត្រចូលរួចដាក់អំបិលចូលសឹមកូរវាឱ្យរលាយ។ នៅពេលទឹកពុះ យើងត្រូវភ្លក្សមើលរសជាតិ បើរសជាតិវាប្រៃល្មមហើយយើងអាចបិទភ្លើង ទុកឱ្យទឹកត្រជាក់។ ពេលទឹកនោះនៅក្តៅអ៊ុនៗ សឹមលើកចាក់វាឱ្យលិចស្ពៃ ដាក់រំដេងដែលចិតជាចំណិតៗដើម្បីយកក្លិនឈ្ងុយ រួចបិទគម្របក្រឡ។ ជាចុងក្រោយយេីងត្រាំស្ពៃចោល ពីបីទៅប្រាំថ្ងៃ វានឹងជូរ ក្លាយទៅជាជ្រក់ស្ពៃអាចយកទៅធ្វើម្ហូបសម្រាប់បរិភោគបានហើយ។ ដូច្នេះហេីយសម្រាប់បន្លែជ្រក់ឬត្រាំទាំងនេះយេីងអាចធ្វេីញាំបានដោយខ្លួនឯងបានហេីយវាអាចរក្សាទុកបានយូរផងដែរ។